របៀងអភិរក្សសត្វព្រៃ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាជីវចម្រុះ និងធានាបាននូវការរស់រានមានជីវិតរបស់សត្វព្រៃនៅក្នុងបរិស្ថានដែលកំពុងប្រឈមមុខនឹងការរុករានពីមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នរបៀងទាំងនេះកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយសារសកម្មភាពរបស់មនុស្ស។ ជាហេតុបង្កឱ្យមានការបាត់បង់ជម្រក និងការថយចុះចំនួនសត្វព្រៃយ៉ាងគំហុក។ របៀងអភិរក្សសត្វព្រៃ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់តំបន់ព្រៃឈើដែលនៅដាច់ពីគ្នា ដើម្បីអនុញ្ញាតឱ្យសត្វព្រៃធ្វើដំណើរផ្លាស់ទីរវាងទីជម្រកទាំងនោះ។ ការធ្វើដំណើរនេះមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងនិរន្តរភាពនៃប្រភេទសត្វ។ ពួកគេអាចស្វែងរក ប្រភពអាហារ ថ្មីៗ និងទឹកដែលចាំបាច់សម្រាប់ការរស់រាន។ លើសពីនេះ ការផ្លាស់ទីក៏អនុញ្ញាតឱ្យសត្វព្រៃអាចស្វែងរកគូ ដែលមកពីហ្វូងផ្សេងគ្នា ដើម្បីបង្កើនភាពចម្រុះ និងជៀសវាងការបង្កាត់ពូជផ្ទៃក្នុង។ ភាពចម្រុះនេះគឺចាំបាច់ណាស់សម្រាប់ភាពធន់របស់ប្រភេទសត្វចំពោះជំងឺ និងការប្រែប្រួលបរិស្ថាន។ របៀងទាំងនេះក៏ជួយកាត់បន្ថយ បញ្ហាររវាងមនុស្ស និងសត្វព្រៃ ផងដែរ ដោយផ្តល់ផ្លូវសុវត្ថិភាពសម្រាប់សត្វព្រៃផ្លាស់ទីដោយមិនចាំបាច់ឆ្លងកាត់តំបន់ដែលមានមនុស្សរស់នៅ។ ហើយក៏ជួយឱ្យសត្វព្រៃអាច គេចវេសពីគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ឬភ្លើងឆេះព្រៃ ដោយផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពជាង។ តាមរយៈការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីដែលបែកខ្ញែក របៀងអភិរក្សសត្វព្រៃជួយរក្សា តុល្យភាពអេកូឡូស៊ី ទាំងមូលនៃតំបន់មួយ។ វារួមបញ្ចូលទាំងការរីករាលដាលនៃគ្រាប់ពូជរុក្ខជាតិ ការគ្រប់គ្រងចំនួនសត្វល្អិត និងការរក្សាសុខភាពដី។ សម្រាប់ប្រទេសកម្ពុជា ដែលសម្បូរទៅដោយជីវចម្រុះតែងាយរងគ្រោះ របៀងអភិរក្សសត្វព្រៃមានសារៈសំខាន់ខ្លាំងណាស់។ វាជួយការពារប្រភេទសត្វកម្រ និងជិតផុតពូជដូចជា ដំរី ខ្លាឃ្មុំ ខ្ទីង ត្រីនិងក្រពើ។ ការបាត់បង់របៀងទាំងនេះនឹងធ្វើឱ្យសត្វព្រៃទាំងនេះកាន់តែងាយរងគ្រោះទៅនឹងការបរបាញ់ ការបាត់បង់ជម្រក និងការថយចុះចំនួនយ៉ាងឆាប់រហ័ស។ ហេតុដូច្នេះហើយ ការការពារ និងថែរក្សារបៀងអភិរក្សសត្វព្រៃ គឺជាភារកិច្ចដ៏សំខាន់មួយដែលទាមទារការយកចិត្តទុកដាក់ជាបន្ទាន់។ ម្យ៉ាងវិញទៀតការរុករានរបស់មនុស្សគឺជាកត្តាដ៏ធំមួយដែលគំរាមកំហែងដល់របៀងអភិរក្សសត្វព្រៃផងដែរ។ ទម្រង់នៃការរុករានមានលក្ខណៈចម្រុះ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ទីមួយគឺ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលនៅតែបន្តកើតមានយ៉ាងពេញទំហឹងនៅទូទាំងប្រទេសកម្ពុជា។ ក្រុមឈ្មួញខុសច្បាប់បានឆ្លៀតឱកាសកាប់ឈើទាំងយប់ទាំងថ្ងៃ ដោយមិនញញើតចំពោះច្បាប់ ឬផលប៉ះពាល់បរិស្ថានឡើយ។ ការកាប់ឈើទាំងនេះមិនត្រឹមតែបំផ្លាញព្រៃឈើដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបង្កើតផ្លូវសម្រាប់សកម្មភាពខុសច្បាប់ផ្សេងទៀតចូលទៅក្នុងតំបន់អភិរក្សផងដែរ។ បន្ទាប់មកទៀតគឺ ការឈូសឆាយដីសម្រាប់កសិកម្ម។ ដោយសារតម្រូវការដីសម្រាប់ដាំដុះដំណាំឧស្សាហកម្មដូចជា កៅស៊ូ ដំឡូងមី និងស្ករអំពៅ តំបន់ព្រៃឈើជាច្រើនត្រូវបានឈូសឆាយយ៉ាងគំហុក។ ក្រុមហ៊ុនកសិកម្មខ្នាតធំ និងសូម្បីតែកសិករខ្នាតតូចក៏បានរួមចំណែកក្នុងការបំប្លែងដីព្រៃទៅជាដីកសិកម្មផងដែរ។ ការពង្រីក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តាដ៏សំខាន់មួយទៀត។ ដោយឡែកការសាងសង់ផ្លូវថ្នល់ ទំនប់វារីអគ្គិសនី បណ្តាញអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបានកាត់ផ្តាច់ និងបំបែករបៀងអភិរក្សសត្វព្រៃផងដែរ។ គម្រោងទាំងនេះជារឿយៗត្រូវបានអនុវត្តដោយមិនបានវាយតម្លៃដល់ផលប៉ះពាល់បរិស្ថានបានត្រឹមត្រូវនោះទេ។ ចំណែកឯការទន្ទ្រានកាន់កាប់ដីធ្លី ដោយខុសច្បាប់ក៏ជាបញ្ហាដ៏ធំមួយផងដែរ។ ប្រជាពលរដ្ឋមួយចំនួនបានចូលទៅរស់នៅ និងអាស្រ័យផលក្នុងតំបន់ព្រៃឈើដែលជាផ្នែកមួយនៃរបៀងអភិរក្ស។ ពួកគេបានកាប់ឆ្ការដីដើម្បីសង់ផ្ទះ និងដាំដំណាំ ដែលធ្វើឱ្យជម្រកសត្វព្រៃកាន់តែរួមតូច។ រីឯការបរបាញ់សត្វខុសច្បាប់ គឺជាទម្រង់នៃការរុករានមួយផ្សេងទៀតដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សត្វព្រៃផងដែរ។ ក្រុមអ្នកបរបាញ់បានចូលទៅក្នុងរបៀងទាំងនេះដើម្បីចាប់ ឬសម្លាប់សត្វព្រៃដើម្បីយកសាច់ ឆ្អឹង ស្បែក ឬផ្នែកផ្សេងៗទៀតសម្រាប់លក់។ ចុងក្រោយ គឺអំពើពុករលួយ និង ការអនុវត្តច្បាប់នៅមានកម្រិត ក៏បានបើកផ្លូវឱ្យសកម្មភាពរុករានរបស់មនុស្សបន្តកើតមានផងដែរ។ ការឃុបឃិតជាមួយមន្ត្រីមួយចំនួនបានធ្វើឱ្យបទល្មើសព្រៃឈើ និងការបរបាញ់សត្វបន្តកើតមានដោយគ្មានការភ័យខ្លាច។ ទម្រង់នៃការរុករានទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការបាត់បង់ និងការបែកខ្ញែកនៃរបៀងអភិរក្សសត្វព្រៃនៅកម្ពុជា។ ចំណែកឯផលប៉ះពាល់នៃការរុករានរបស់មនុស្សទៅលើរបៀងអភិរក្សសត្វព្រៃវិញមានលក្ខណៈធ្ងន់ធ្ងរ និងប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតសត្វព្រៃ។ ទីមួយគឺ ការបែកខ្ញែកជម្រក។ នៅពេលរបៀងត្រូវបានកាត់ផ្តាច់ដោយផ្លូវថ្នល់ ឬការឈូសឆាយដី សត្វព្រៃមិនអាចធ្វើដំណើរដោយសេរីរវាងតំបន់ព្រៃឈើផ្សេងៗគ្នាបានទេ។ នេះធ្វើឱ្យពួកវាត្រូវរស់នៅដាច់ដោយឡែកពីគ្នា ដែលបណ្តាលឱ្យមាន ការថយចុះភាពចម្រុះ។ នៅពេលសត្វព្រៃមិនអាចស្វែងរកគូថ្មីៗពីតំបន់ផ្សេងបាន ចំនួនរបស់ពួកវាអាចនឹងថយចុះ និងមានហានិភ័យខ្ពស់នៃការកើតជំងឺ។ ការរុករានក៏បង្កើន ហានិភ័យនៃបញ្ហាររវាងមនុស្ស និងសត្វព្រៃ ផងដែរ។ នៅពេលជម្រករបស់សត្វព្រៃរួមតូច សត្វទាំងនោះអាចនឹងចូលទៅក្នុងតំបន់ដែលមានមនុស្សរស់នៅដើម្បីស្វែងរកអាហារ ឬទឹក។ នេះអាចបណ្តាលឱ្យមានការបំផ្លាញដំណាំ សម្លាប់សត្វពាហនៈ ឬអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ។ ផលប៉ះពាល់មួយទៀតគឺ ការកើនឡើងនៃការបរបាញ់ខុសច្បាប់។ ការកាប់ឆ្ការព្រៃ និងការកសាងផ្លូវបានបើកច្រកឱ្យអ្នកបរបាញ់ចូលទៅដល់តំបន់ដែលពីមុនពិបាកទៅដល់។ នេះធ្វើឱ្យសត្វព្រៃងាយរងគ្រោះនឹងការបរបាញ់ខុសច្បាប់។ លើសពីនេះ ការរុករានក៏បណ្តាលឱ្យមាន ការបាត់បង់ប្រភពអាហារ និងទឹក សម្រាប់សត្វព្រៃផងដែរ។ នៅពេលព្រៃឈើត្រូវបានបំផ្លាញ ប្រភពអាហារធម្មជាតិរបស់សត្វព្រៃក៏បាត់បង់ ដែលធ្វើឱ្យពួកវាជួបការលំបាកក្នុងការរស់រានមានជីវិត។ ការផ្លាស់ប្តូរអាកប្បកិរិយារបស់សត្វព្រៃ ក៏ជាផលប៉ះពាល់មួយផងដែរ។ ដោយសារតែសម្ពាធពីមនុស្ស សត្វព្រៃអាចផ្លាស់ប្តូរទម្លាប់រស់នៅរបស់ពួកវា ដូចជាការផ្លាស់ទីនៅពេលយប់ ឬផ្លាស់ប្តូរទម្លាប់ប្រមាញ់ចំណីរបស់វា។ ការបាត់បង់របៀងអភិរក្សសត្វព្រៃក៏បង្កើនហានិភ័យនៃ ការផុតពូជនៃប្រភេទសត្វកម្រ ផងដែរ។ ប្រភេទសត្វដែលពឹងផ្អែកយ៉ាងខ្លាំងលើរបៀងទាំងនេះ នឹងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពួកវា។ ផលប៉ះពាល់ទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូស៊ីទាំងមូល ទៀតផង។ ការបាត់បង់សត្វព្រៃអាចប៉ះពាល់ដល់ការបន្សុទ្ធខ្យល់ ការបន្សុទ្ធទឹក និងការគ្រប់គ្រងសីតុណ្ហភាព ដែលជាសេវាកម្មដ៏សំខាន់ដែលព្រៃឈើផ្តល់ជូន។ ការថយចុះនៃចំនួនសត្វព្រៃក៏អាចប៉ះពាល់ដល់ ឧស្សាហកម្មអេកូទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូអភិរក្សជាច្រើនបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីការពារ និងស្តាររបៀងអភិរក្សសត្វព្រៃឡើងវិញ។ ការបង្កើតតំបន់ការពារ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។ រដ្ឋាភិបាលបានកំណត់តំបន់ព្រៃឈើ និងជម្រកសត្វព្រៃមួយចំនួនជាតំបន់ការពារ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកវា។ លើសពីនេះ ការល្បាត និងការអនុវត្តច្បាប់ ត្រូវបានបង្កើនដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វផងដែរ។ ក្រុមមន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធបានល្បាតជាប្រចាំនៅក្នុងតំបន់ការពារ។ ម្យ៉ាងវិញទៀតការអប់រំ និងការផ្សព្វផ្សាយ ដល់សហគមន៍មូលដ្ឋានក៏ជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងផងដែរ។ ការយល់ដឹងអំពីសារៈសំខាន់នៃរបៀងអភិរក្សសត្វព្រៃ និងផលប៉ះពាល់នៃការរុករាន អាចជួយជំរុញឱ្យប្រជាពលរដ្ឋចូលរួមការពារធនធានទាំងនេះ។ ការជំរុញជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍជំនាញកសិកម្មប្រកបដោយនិរន្តរភាព និងការផ្តល់ជម្រើសមុខរបរផ្សេងៗទៀត នឹងជួយកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើព្រៃឈើ។ នេះជាវិធីសាស្រ្តមួយដែលផ្តោតលើឫសគល់នៃបញ្ហា។ លើសពីនេះទៅទៀតអង្គការក្រៅរដ្ឋាភិបាលជាច្រើនដូចជា WWF Wildlife Alliance និង WCS ក៏បានចូលរួមយ៉ាងសកម្មក្នុងការ ដាំដើមឈើឡើងវិញ និងការស្តារជម្រកសត្វព្រៃដែលរងការខូចខាតផងដែរ។ គេក៏បានគាំទ្រដល់កម្មវិធី ស្រាវជ្រាវ និងតាមដានសត្វព្រៃ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីចំនួន និងទម្លាប់រស់នៅរបស់ពួកវា។ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាង និងដៃគូអភិរក្សក៏មានសារៈសំខាន់ផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មព្រៃឈើឆ្លងដែន។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ បញ្ហាប្រឈមនៅតែមានច្រើន។ ក្នុងនោះ រួមមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាលបុគ្គលិក។ ការពង្រឹងការអនុវត្តច្បាប់នៅតែជាកត្តាសំខាន់ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការការពាររបៀងអភិរក្សសត្វព្រៃនៅកម្ពុជា។